រឿង បឹងយក្សឡោម ស្ថិតនៅក្នុងប្រជុំរឿងព្រេងខ្មែរ។ បឹងនេះស្ថិតនៅក្នុងតំបន់ឡាបានសៀក ឃុំឡាំងបាង ស្រុកលំផាត់ ខេត្តរតនគិរី។ នៅទីនោះមានស្រះមួយធំ ទំនងជាអាងទឹកបុរាណ ហើយទឹកក្នុងស្រះនោះថ្លាឈ្វេង រហូតអាចឆ្លុះឃើញផ្ទៃមេឃ និងពពកបានយ៉ាងច្បាស់។ វាសេសសល់មកពីលក្ខណៈភូមិសាស្ត្រ ព្រោះស្រះនេះ នៅចំចន្លោះជ្រលងភ្នំ ហើយមានសណ្ឋានមូលដូចបាតខ្ទះ។ អ្នកដំណើរណា ដែលបានទៅដល់រតនគិរី គេពុំអាចភ្លេចទៅលំហែ ឬទៅទស្សនាស្រះយក្ខឡោមឡើយ។ បើសព្វថ្ងៃនេះ នៅឡាបាងសៀក មានការរៀបចំភូមិស្រុកល្អផងដូចជាមានផ្សារ មានវត្តអារាម មានផ្ទះសំណាក់ និងមានចម្ការកៅស៊ូរថែមទៀតផង។ នេះទើបធ្វើឪ្យតំបន់នោះក្លាយទៅជាកន្លែងទីប្រជុំជនដ៏ធំមួយ។ កាលបើទៅដល់ "បឹងយក្សឡោម" គេតែងនឹករកដើមហេតុនៃឈ្មោះចម្លែកនេះភ្លាម។ ការឆ្ងល់នេះ ក៏នាំឲ្យសាកសួររកហេតុដើម ដែលមាននៅជាប់នឹងបែបនិទានរបស់អ្នកស្រុក ជារឿងព្រេងប្លែកៗគ្នា ដែលយើងលើកមកអធិប្បាយ។ ពាក្យថា "យក្ខឡោម" គេអាចយល់បានដោយងាយថា "យក្ខវាព័ទ្ធ" ដែលត្រូវបានគេប្រើប្រាស់ក្នុងរឿងព្រេងនិទានខ្មែរ។ តាមពាក្យគេនិយាយតគ្នាមក មានរឿងនិទានថា តាំងពីយូរលង់ណាស់មកហើយ មានស្ដេចក្រុងយក្ខមួយ មានឫទ្ធិអំណាចខ្លាំងពូកែណាស់។ ព្រះអង្គមានព្រះរាជបុត្រីមួយអង្គ ដែលមានសម្រស់ស្អាតលើសស្រីនានាក្នុងលោក។ ទាំងសក់ទាំងរូបកាយរបស់នាង តែងមានក្លិនក្រអូបជានិច្ចរៀងរាល់ថ្ងៃ។ ដោយឃើញនូវក្លិនក្រអូបដ៏អស្ចារ្យចេញពីសក់របស់បុត្រីទើបយក្សជាបិតាឲ្យនាមបុត្រីនោះថា "នាងសក់ក្រអូប"។ លុះដល់មានវ័យគ្រប់កាលណា ក៏មានមនុស្សមួយរូប ខ្លាំងពូកែណាស់ដែរ បានចូលទៅលបលួចលួងលោមស្នេហាជាមួយនាង។ អ្នកទាំងពីរប្រាណ ដោយភ័យខ្លាចស្ដេចយក្ខជាបិតាដឹង ក៏នាំគ្នារត់មកក្នុងព្រៃមួយ។ ក្រោយមក ស្ដេចក្រុងយក្ខ ដឹងរឿងរ៉ាវនេះ ក៏ផ្អើលឆោឡោ ស្រែកឡូឡា កេណ្ឌពលយក្ខជាបរិវារ ហោះហើរតាមរកកូនសំឡាញ់ខ្លួន។ ដល់មកត្រង់កន្លែងព្រៃស្ដុកនេះ ក៏មានសេចក្ដីសង្ស័យថា ប្រហែលជាបុត្រីខ្លួននៅទីនេះ។ ទើបបញ្ជាឲ្យយក្ខជាកូនចៅ យាមល្បាតព័ទ្ធព្រៃនោះយ៉ាងមាំ។ ហើយឲ្យយក្ខ ១ ក្រុមទៀត ដកព្រៃព្រឹក្សាគ្រវែងចោល ហើយនាំគ្នាជីកកកាយរកនាង។ តែទោះបីជីកយ៉ាងណាក៏រកពុំឃើញ ទើបស្ដេចក្រុងយក្ខ នាំបរិវារត្រឡប់ទៅនគរដើមវិញ។ អាស្រ័យហេតុពួកយក្ខ កកាយរកនាងសក់ក្រអូបនេះ ទើបមាននៅសល់ជាស្រះមួយនៅរតនគិរី ហៅថា "បឹងយក្សឡោម" រហូតដល់សព្វថ្ងៃ ។ ស្រះយក្ខឡោម ជាស្រះមួយមានទឹកថ្លាឈ្វេង ដែលមានជម្រៅជាង ៧០ ម. នៅរដូវប្រាំង, មានបណ្ដោយ និង ទទឹងប្រហែល ១ គ.ម. រាងរង្វះមូលស្មើ ។ នៅមាត់ស្រះ មានដើមមាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវ ដុះនៅពាសពេញក្បែរមាត់ស្រះ គួរឲ្យទស្សនា។ នៅជុំវិញស្រះនេះ កងខេមរភូមិន្ទយើងទើបនឹងបានស្ថាបនាផ្លូវថ្នល់ដ៏វិចិត្រ បើករថយន្តបានដោយស្រួល។ មានព្រះរាជដំណាក់ ភោជនីយដ្ឋានតូចៗ សម្រាប់ទទួលភ្ញៀវ។ សព្វថ្ងៃ កងខេមរភូមិន្ទ បានចាត់ចែងស្ថាបនាដំណាក់ថ្មីមួយទៀតដោយបេតុង គឺស្ថាបនាក្នុងឆ្នាំ ១៩៦៥។ នៅក្នុងស្រះ មានមច្ឆជាតិតូចធំហិចហែលទាំងហ្វូងៗ។ លោកអ្នកទៅទស្សនាអាចដើរព័ទ្ធជុំវិញស្រះបាន ដោយមានផ្លូវថ្នល់វង់ជុំវិញ។ តាមសេចក្ដីនិទានមួយបែបទៀត មានន័យប្រហាក់ប្រហែលគ្នាដែរ។ ដោយមានទ័ពយក្ខដេញតាមចាប់បុត្រីយក្ខ ដូចរឿងខាងលើនេះដែរ ប្លែកតែខាងចុងថា កាលទ័ពយក្ខ ឡោមព័ទ្ធជុំវិញភ្នំ ដែលនាងនេះនៅពួនជ្រកនោះហើយ នាងក៏យល់ថាគ្មានផ្លូវណាឲ្យគេចរួច។ នេះទើបនាងអធិដ្ឋានសុំឲ្យនាងលិចបាត់ទៅក្នុងដី ពេលនោះ ព្រះធរណីក៏ស្រុតនាំទាំងនាងស្រីនោះទៅផង។ ត្រង់កន្លែងព្រះធរណីស្រុតនោះហើយ ដែលក្លាយទៅជាស្រះទឹក ដែលហៅថាយក្ខឡោម។ តាមរឿងដំណាលមួយទៀត មានសេចក្ដីផ្សេងពីនេះច្រើន ទំនងជារឿងពិតរបស់ភូមិស្រុកផង។ មានសេចក្ដីថាពាក្យ "យាក់ឡោម" ត្រូវសរសេរដូច្នេះទៅវិញ ព្រោះថាមកពីដើមហេតុពាក្យ យាក់ ក្លាយមកពី "យ៉ាក់"។ ដូច្នេះ បានសេចក្ដីថា មាននាយក្រុមម្នាក់ឈ្មោះឡោម ជាអ្នកត្រួតត្រានៅភូមិភាគខាងជួរភ្នំនោះ។ ម្ល៉ោះហើយអ្នកផង ក៏សន្មតហៅឈ្មោះទីកន្លែងនោះឯង តាមនាម និងងារសក្ដិ អ្នកត្រួតត្រានោះទៅ។ រីឯស្ថានភាពកន្លែង ដែលប្រាកដតាមការសង្កេតទៅវិញ អ្នកស្រាវជ្រាវយល់ថា ទីស្រះនេះឯង ជារន្ធភ្នំភ្លើងកាលពីសម័យបុរាណ។ ហើយផុតរលត់ទៅ នៅសល់តែស្នាមដាន។ ហេតុនេះ បានជាមានស្រះនោះ ជ្រៅដល់ទៅជម្រៅ ៧០-៨០ ម៉ែត្រ ហើយមានរង្វះមាត់មូលដូចថាស ព័ទ្ធជុំវិញសុទ្ធតែភ្នំ។ ហើយដែលសព្វថ្ងៃ ទៅជារមណីយដ្ឋានមួយយ៉ាងប្រសើរ សម្រាប់អ្នកទៅទស្សនាទីតំបន់នោះ ។